ប្រជាប្រិយភាពនៃរឿងខ្មោចនិងរឿងដែលទាក់ទងនឹងជំនឿអរូបី គឺមានជាយូរលង់ណាស់មកហើយ។ ទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅទូទាំងពិភពលោក។ មនុស្សជាច្រើនតែងតែមានការចាប់អារម្មណ៍និងចូលចិត្តមើល ឬស្តាប់រឿងប្រភេទនេះ។ ហើយខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលធ្វើឲ្យរឿងខ្មោចនិងជំនឿអរូបីនៅតែមានប្រជាប្រិយភាព។ កត្តាចង់ដឹងចង់ឃើញនិងភាពតក់ស្លុត ដោយមនុស្សមានការចង់ដឹងចង់ឃើញពីអ្វីដែលនៅពីក្រោយពិភពលោកយើងនេះ។ រឿងខ្មោចនិងជំនឿអរូបីផ្តល់ឱកាសឲ្យមនុស្សបានស្វែងយល់ពីពិភពអាថ៌កំបាំងដែលពួកគេមិនអាចមើលឃើញដោយភ្នែកទទេបាន។ លើសពីនេះ ភាពតក់ស្លុតដែលកើតចេញពីការលងបន្លាចក្នុងរឿង ធ្វើឲ្យរាងកាយបញ្ចេញអរម៉ូន ដែលបង្កើនល្បឿនបេះដូងនិងដង្ហើម ធ្វើឲ្យអារម្មណ៍របស់យើងរំភើបនិងរីករាយមួយបែប។ ការឆ្លុះបញ្ចាំងពីជំនឿនិងវប្បធម៌ រឿងខ្មោចជាច្រើនតែងតែផ្សារភ្ជាប់ជាមួយនឹងជំនឿនិងវប្បធម៌ក្នុងស្រុក។ ឧទាហរណ៍ នៅក្នុងប្រទេសកម្ពុជា ជំនឿលើព្រលឹងបុព្វបុរស ខ្មោចអ្នកតា និងការគោរពបូជាចំពោះអ្នកស្លាប់។ ដែលវាធ្វើឲ្យរឿងខ្មោចមានភាពជិតស្និទ្ធនិងទាក់ទងទៅនឹងជីវិតប្រចាំថ្ងៃរបស់ប្រជាជន។ នេះធ្វើឲ្យអ្នកទស្សនាមិនត្រឹមតែខ្លាចប៉ុណ្ណោះទេ ថែមទាំងយល់ថាវាជាផ្នែកមួយនៃជំនឿនិងទំនៀមទម្លាប់របស់ខ្លួនផងដែរ។ ជាការសាកល្បងភាពក្លាហាន មនុស្សមួយចំនួនចូលចិត្តមើលរឿងខ្មោចដើម្បីសាកល្បងភាពក្លាហានរបស់ខ្លួន។ ទោះបីជាខ្លាចក៏ដោយ ក៏ពួកគេនៅតែព្យាយាមមើលដើម្បីប្រឈមមុខនឹងការភ័យខ្លាចផ្ទាល់ខ្លួន។ នៅពេលដែលពួកគេមើលចប់ហើយ ពួកគេមានអារម្មណ៍ថាខ្លួនឯងមានភាពក្លាហានជាងមុន។ នេះក៏ជាហេតុផលមួយដែលគូស្នេហ៍មួយចំនួនចូលចិត្តបបួលគ្នាទៅមើលរឿងខ្មោច ព្រោះវានឹងធ្វើឲ្យពួកគេកាន់តែជិតស្និទ្ធជាមួយគ្នា។ មធ្យោបាយកម្សាន្តបំបាត់ស្ត្រេស ការមើលរឿងខ្មោចអាចជាវិធីមួយដើម្បីបំបាត់ភាពតានតឹងនិងស្ត្រេស។ នៅពេលដែលអ្នកផ្តោតអារម្មណ៍ទៅលើរឿងរ៉ាវគួរឲ្យខ្លាច ភាពតានតឹងពីបញ្ហាផ្សេងៗនៅក្នុងជីវិតអាចនឹងត្រូវបានបំភ្លេចមួយរយៈ។ ការស្រែកឬបញ្ចេញប្រតិកម្មខ្លាំងៗនៅពេលខ្លាចក៏អាចជួយរំសាយអារម្មណ៍មិនល្អមួយចំនួនបានផងដែរ។ មួយវិញទៀត ប្រជាប្រិយភាពនៃរឿងខ្មោចនិងរឿងដែលទាក់ទងនឹងជំនឿអរូបីបានកើនឡើងដោយសារមូលហេតុសំខាន់ៗមួយចំនួនដូចជា។ បច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើប ដែលអនុញ្ញាតឱ្យអ្នកផលិតភាពយន្តអាចបង្កើត បច្ចេកទេស និង ផលវិបាកពិសេសកាន់តែអស្ចារ្យនិងប្រាកដនិយម។ រូបភាពទាំងនេះធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ភ័យខ្លាចខ្លាំងជាងមុន។ លើសពីនេះ ការរីកចម្រើននៃ ប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិត ដូចជា Netflix, YouTube និង Tik Tok បានធ្វើឱ្យការចែករំលែករឿងរ៉ាវខ្មោចមានភាពងាយស្រួលនិងរីករាលដាលដល់មនុស្សកាន់តែច្រើន។ ចំណង់ចំណូលចិត្តថ្មី និងការផ្សងព្រេង យុវវ័យសម័យថ្មីតែងតែស្វែងរកបទពិសោធន៍ថ្មីៗ និងការកម្សាន្តដែលធ្វើឱ្យពួកគេរំភើប។ ការមើលរឿងខ្មោចបានក្លាយជាវិធីសាស្ត្រមួយដើម្បី សាកល្បងភាពក្លាហាន របស់ពួកគេ និងបន្ធូរភាពតានតឹងតាមរយៈអារម្មណ៍ភ័យខ្លាចដ៏ខ្លាំងក្លា។ ចំណង់ចំណូលចិត្តនេះបានបង្កើតឱ្យមាន វប្បធម៌ទស្សនារឿងខ្មោច ជាក្រុមៗជាមួយមិត្តភក្តិ ឬគូស្នេហ៍ដើម្បីចែករំលែកបទពិសោធន៍ភ័យខ្លាចជាមួយគ្នា។ ឥទ្ធិពលនៃវប្បធម៌បរទេស ការនាំចូល រឿងខ្មោចបរទេស ពីបណ្ដាប្រទេសល្បីៗដូចជា ជប៉ុន កូរ៉េ ថៃ និងសហរដ្ឋអាមេរិក បានជួយបង្កើនចំណាប់អារម្មណ៍របស់អ្នកទស្សនា។ រឿងទាំងនេះមានលក្ខណៈប្លែកៗពីគ្នា ទាំងការរៀបចំសាច់រឿង ការបង្ហាញតួអង្គ និងប្រភេទនៃខ្មោច ដែលធ្វើឲ្យអ្នកទស្សនាមិនធុញទ្រាន់។ ហើយការកើនឡើងនៃប្រជាប្រិយភាពនៃរឿងខ្មោចមិនមែនត្រឹមតែដោយសារតែភាពភ័យខ្លាចនោះទេ។ ប៉ុន្តែក៏ដោយសារបច្ចេកវិទ្យាទំនើប ឥទ្ធិពលវប្បធម៌បរទេស និងចំណង់ចំណូលចិត្តក្នុងការស្វែងរកបទពិសោធន៍ប្លែកៗរបស់អ្នកទស្សនាផងដែរ។ សរុបមក រឿងខ្មោចនិងជំនឿអរូបីនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះវាផ្តល់នូវអារម្មណ៍ប្លែកៗដែលមិនមែនជារឿងធម្មតាសម្រាប់មនុស្សទូទៅ ទាំងភាពរំភើប ភាពតក់ស្លុត ភាពចង់ដឹងចង់ឃើញ និងការឆ្លុះបញ្ចាំងពីជំនឿផ្ទាល់ខ្លួន។